នៅក្នុងព្រះពុទ្ធសាសនា កម្មផល និង បុណ្យ គឺជាគោលគំនិតសំខាន់ៗដែលទាក់ទងគ្នា។ ការយល់ដឹងពីគោលគំនិតទាំងពីរនេះ អាចជួយយើងក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្តីសុខ និងប្រព្រឹត្តតែអំពើល្អ។ កម្ម មានន័យថា អំពើ ការងារ ឬកិច្ចការ ដែលមនុស្សម្នាក់ៗបានប្រព្រឹត្ត។ កម្ម ជាចេតនា មិនថាប្រព្រឹត្តតាមរយៈ កាយ វាចា ឬ ចិត្ត នោះទេ។ កម្មមិនមែនជាជោគវាសនាដែលកំណត់ទុកជាមុននោះទេ។ ប៉ុន្តែវាជាផលវិបាកនៅពេលដែលកម្ម កើតចេញពីសកម្មភាព និងចេតនារបស់យើងផ្ទាល់។ នៅក្នុងព្រះពុទ្ធសាសនា កម្មបែងចែកជាបីប្រភេទសំខាន់ៗគឺ កុសលកម្ម អកុសលកម្ម និងអព្យាកតកម្ម ។ កុសលកម្ម ឬ អំពើល្អ គឺជាអំពើដែលប្រព្រឹត្តដោយចេតនាល្អ បរិសុទ្ធ មិនមានការបៀតបៀនអ្នកដទៃ។ កុសលកម្មនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ភាពសុខសាន្ត និងផលវិបាកល្អសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ការបរិច្ចាគទ្រព្យសម្បត្តិ អាហារ ឬរបស់របរដល់អ្នកដែលខ្វះខាត ឬដល់វត្តអារាម ជាកុសលកម្ម។ កុសលកម្មសម្តែងតាមរយះ ការរស់នៅប្រកបដោយធម៌ ការមិនបៀតបៀនសត្វ ការមិនលួច និងការមិនកុហក។ ការផ្តល់ជំនួយដល់អ្នកដែលកំពុងមានទុក្ខលំបាក ឬត្រូវការជំនួយ គឺជាអំពើល្អមួយដែលមនុស្សគ្រប់រូបគួរធ្វើ។ ការនិយាយពាក្យល្អ និយាយពាក្យពិត ពាក្យពីរោះពិសារ ជាពាក្យមានប្រយោជន៍ដល់អ្នកដទៃ ដែលជួយលើកទឹកចិត្តឱ្យគេ ហើយវាអាចផ្តល់ការគោរពស្រទ្បាញ់ ទុកចិត្តពីមនុស្សជុំវិញខ្លួន។ អកុសលកម្ម ឬ អំពើអាក្រក់ គឺជាអំពើដែលប្រព្រឹត្តដោយចេតនាអាក្រក់ ប្រកបដោយកិលេសដូចជា លោភៈដែលជា លោភលន់ ទោសៈ ដែលជា កំហឹង និងមោហៈ ដែលជា សេចក្តីវង្វេង។ អកុសលកម្មនាំមកនូវសេចក្តីទុក្ខ សេចក្តីវិនាស និងផលវិបាកអាក្រក់ដល់ខ្លួនឯង និងអ្នកដទៃ។ ការសម្លាប់ សំដៅលើរាល់ទង្វើដែលធ្វើឲ្យនរណាម្នាក់បាត់បង់ជីវិត មិនថាដោយចេតនា ឬអចេតនាក្តី ផលវិបាកគឺនាំមកនូវសេចក្តីទុក្ខ ការភ័យខ្លាច និងជាពិសេសគឺការបាត់បង់មិត្តភាព និងក្តីមេត្តាក្នុងចិត្ត។ ការលួច គឺជាការបំពានកម្មសិទ្ធិអ្នកដទៃដោយយករបស់របរ ទ្រព្យសម្បត្តិ ឬរបស់មានតម្លៃណាមួយដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម វានាំមកនូវអសន្តិសុខសង្គម បាត់បង់ទំនុកចិត្ត និងជួនកាលអាចឈានដល់ប្រើអំពើហិង្សា។ ការកុហក គឺជាការបំភ្លៃការពិត ឬការបិទបាំងការពិត ក្នុងបំណងបោកប្រាស់ ទទួលបានប្រយោជន៍ផ្ទាល់ខ្លួន ឬបំផ្លាញកិត្តិយសអ្នកដទៃ វានាំឱ្យបាត់បង់ជំនឿទុកចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងមនុស្សប្រេះឆា និងបង្កើតនូវភាពវឹកវរក្នុងសង្គម។ ការធ្វើបាប គឺជាទង្វើបង្កឲ្យអ្នកដទៃមានទុក្ខ ការឈឺចាប់ ឬការខូចខាតផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍ វានាំមកនូវការឈឺចាប់ សេចក្តីភ័យខ្លាច និងការបាត់បង់សេចក្តីសុខក្នុងជីវិត។ អព្យាកតកម្ម គឺជាអំពើដែលមិនល្អ មិនអាក្រក់ ហើយក៏មិនផ្តល់ផលកម្មជាក់លាក់ណាមួយដែរ។ ជាទូទៅ វាជាសកម្មភាពប្រចាំថ្ងៃដែលគ្មានចេតនាច្បាស់លាស់ ឬគ្មានចេតនាជាប់ជំពាក់។ ផ្ទុយទៅវិញ សកម្មភាពប្រចាំថ្ងៃដូចជា ការដើរ ការដកដង្ហើម និងការអង្គុយធម្មតា មិនត្រូវបានចាត់ទុកជាអំពើអកុសលឡើយ ដ្បិតសកម្មភាពទាំងនេះកើតឡើងដោយធម្មជាតិ គ្មានចេតនាអាក្រក់ បង្កផលអាក្រក់ដល់អ្នកដទៃឡើយ។ រាល់អំពើដែលយើងបានធ្វើ សុទ្ធតែជាហេតុដែលនឹងផ្តល់ផលមកវិញ មិនថាពេលបច្ចុប្បន្ន ឬអនាគតនោះទេ។ គោលការណ៍មូលដ្ឋាននៃ កម្មផល ឬ ច្បាប់នៃហេតុនិងផល មានន័យថា រាល់ទង្វើទាំងអស់ ទោះតូចតាចប៉ុនណា ក៏សុទ្ធតែមានផលវិបាករបស់វាដែរ។ អំពើដែលយើងប្រព្រឹត្ត នឹងកំណត់ទំហំ និងគុណភាពនៃផលដែលយើងទទួលបាន វាជាការក្រើនរំលឹកដល់មនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្នចំពោះរាល់ការគិត ពាក្យសម្តី និងទង្វើរបស់ខ្លួន ព្រោះសុទ្ធតែអាចបង្កើតនូវហេតុដែលនឹងផ្តល់ផលទៅថ្ងៃមុខ។ ប្រសិនបើយើងធ្វើអំពើល្អ នោះផលដែលយើងទទួលបានមកវិញក៏ល្អដែរ។ ប្រសិនបើយើងធ្វើអំពើអាក្រក់ នោះផលដែលយើងទទួលបានមកវិញក៏អាក្រក់ដែរ ដូចពាក្យបុរាណពោលថា "អ្នកសាងកម្មណា ទទួលផលនោះ"។ នេះបញ្ជាក់យ៉ាងច្បាស់ថា យើងម្នាក់ៗជាម្ចាស់កម្មសិទ្ធិលើអំពើរបស់ខ្លួន។ យើងជាអ្នកទទួលខុសត្រូវចំពោះផលដែលនឹងកើតឡើងរាល់ទង្វើដែលបានសាងមិនថាល្អឫអាក្រក់ទ្បើយ។ ការធ្វើបុណ្យ គឺសំដៅលើ ការប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង ដើម្បីសាងកុសល ឬកម្មល្អ។ ការសាងអំពើល្អ ជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការស្វែងរកសុភមង្គលសម្រាប់ជីវិតបច្ចុប្បន្ន និងអនាគតកាលរបស់យើង។ ការធ្វើបុណ្យមិនត្រឹមតែផ្តល់ផលល្អដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលល្អដល់អ្នកដទៃ និងសង្គមជាតិផងដែរ។ ការដាក់ទាន គឺជាការបរិច្ចាគនូវទ្រព្យសម្បត្តិ អាហារ ឬវត្ថុផ្សេងៗដោយចិត្តស្ម័គ្រ និងជ្រះថ្លាដល់អ្នកខ្វះខាត អ្នកសុំទាន វត្តអារាម ឬអង្គការសប្បុរសធម៌នានា។ អត្ថប្រយោជន៍ នៃការដាក់ទានគឺជួយបណ្ដុះនូវចិត្តសប្បុរសធម៌ ការលះបង់ កាត់បន្ថយសេចក្ដីកំណាញ់ស្វិតស្វាញ និងនាំមកនូវសេចក្ដីសុខផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។ ការរៀនធម៌ និងសូត្រធម៌ ការប្រគេនធម្មទាន សំដៅលើការចែករំលែកចំណេះដឹងធម៌ ឬការបង្រៀនធម៌ដល់អ្នកដទៃ ដែលកំពុងជួបប្រទះការលំបាក ទុក្ខព្រួយ បញ្ហាសុខភាព ឬបញ្ហាផ្សេងៗដោយចិត្តមេត្តាធម៌។ អត្ថប្រយោជន៍ នៃការប្រគេនធម្មទានគឺបង្កើតនូវចិត្តមេត្តា ករុណា និងជាការសាងបុណ្យដ៏ធំធេងដែលជួយកាត់បន្ថយទុក្ខរបស់សត្វលោក និងនាំផ្លូវឲ្យពួកគេយល់ដឹងពីសច្ចធម៌នៃជីវិត។ ការធ្វើបុណ្យក្នុងថ្ងៃសាសនាឬជាអ្នកស្ម័គ្រចិត្ត គឺជាការចូលរួមប្រារព្ធពិធីបុណ្យសំខាន់ៗក្នុងព្រះពុទ្ធសាសនា ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យវិសាខបូជា ជាដើម ក៏ត្រូវបានចាត់ទុកជាការធ្វើបុណ្យមួយប្រភេទដែរ។ ការចូលរួមជាអ្នកស្ម័គ្រចិត្ត ជួយការងារសង្គម ជួយវត្តអារាម ឬជួយសកម្មភាពមនុស្សធម៌ផ្សេងៗ ជាអំពើសប្បុរសមួយដែលធ្វើដោយពេញចិត្ត គ្មានការបង្ខិតបង្ខំឫទាមទារផលប្រយោជន៍មកវិញទ្បើយ ថែមទាំងទទួលបានការកោតសរសើរ ស្រទ្បាញ់រាប់អានពីអ្នកដទៃទៀតផង។ អត្ថប្រយោជន៍ការងារស្ម័គ្រចិត្ត គឺបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសាសនា ការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម និងការបណ្ដុះនូវស្មារតីទទួលខុសត្រូវខ្ពស់។ សរុបមក កម្មផល និង បុណ្យ គឺជាគំនិតស្នូលដែលបង្រៀនយើងអំពី ទំនាក់ទំនងរវាងអំពើ និងផលរបស់វា។ កម្មផលបង្ហាញថា រាល់សកម្មភាពដែលមានចេតនា សុទ្ធតែមានផលវិបាក។ ការធ្វើបុណ្យគឺជាការសាង កុសលកម្ម ឬ កម្មល្អ ដែលនឹងនាំមកនូវផលល្អ សេចក្តីសុខ សេចក្តីចម្រើន និងភាពសុខសាន្តសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ដូច្នេះ ការយល់ដឹង និងការអនុវត្តនូវគោលការណ៍ទាំងនេះ ជួយឱ្យយើងរស់នៅក្នុងសង្គមដោយសុខដុមរមនា។ វាថែមទាំងជួយអភិវឌ្ឍខ្លួនឯងឆ្ពោះទៅរកសេចក្តីបរិសុទ្ធ និងសេចក្តីសុខពិតប្រាកដ ពីទង្វើល្អៗ ដែលមិនប៉ះពាល់ដល់អ្នកដទៃទ្បើយ។